ប្រទេសកម្ពុជាមានល្បែងប្រជាប្រិយជាច្រើនប្រភេទសម្រាប់លេងកម្សាន្តសប្បាយពេលសម្រាកពីការងារនិងក្នុងឱកាសពិធីបុណ្យផ្សេងៗ។ ដែលល្បែងប្រជាប្រិយទាំងអស់នេះបានបង្ហាញពីវប្បធម៌ និងទំនៀមទម្លាប់របស់ខ្មែរ។ នៅក្នុងចំណោមល្បែងទាំងយើងក៏មានមួយដែលមានឈ្មោះថាល្បែងលាក់កូនកាសដែលជាល្បែងរបស់ខ្មែរដែលគេចូលចិត្តលេងផងដែរជាពិសេសក្មេងៗ។ ចំពោះល្បែងលាក់កូនកាស គឺជាល្បែងកម្សាន្តមួយសម្រាប់ក្មេងជំទង់ៗ។ ល្បែងនេះ គេលេងបានតែនៅក្នុងទឹកអូរ ឬទន្លេដែលមានជម្រៅត្រឹមចង្កេះឬត្រឹមដើមទ្រូងក្មេងៗអ្នកត្រូវការលេងនោះ។ របៀបនៃការលេងល្បែងលាក់កាសក្មេងៗបបួលគ្នាឲ្យបាន ៤-៥ ចាក់ឡើងទៅ គេ ចូលទៅក្នុងទឹកជម្រៅល្មមអាចលេងបាន។ បន្ទាប់មកគេយកកំណាត់ឈើ ឬដើមស្នោរខ្លីៗ ដែលជាវត្ថុស្រាលៗអណ្ដែតទឹក ធ្វើជា "កូនកាស"។ គេបង្ហាញអ្នកលេងទាំងអស់គ្នាឲ្យឃើញច្បាស់ថា នេះជា "កូនកាស" ដើម្បីកុំឲ្យច្រឡំនឹងកំណាត់ឈើឯទៀត។ បន្ទាប់មក អ្នកលេងទាំងអស់គ្នាត្រូវនាំគ្នារើសកំណាត់ឈើផ្សេងៗដែលមាននៅក្នុងទឹកត្រង់កន្លែងលេងនោះចេញ ដើម្បីកុំឲ្យច្រឡំនឹង "កូនកាស" របស់ខ្លួន។ ក្រោយមកគេនាំគ្នាឈរដំកង់ជាវង់ក្នុងទឹក ដោយដាក់ "កូនកាស" ចំកណ្ដាលវង់។ លុះរៀបចំស្រួលបួលហើយ គេនាំគ្នាកញ្ជ្រោកទឹកពន្លិច ឬបន្សាត់ "កូនកាស" ចេញ ហើយឈប់បង្អង់បន្តិច ទើបនាំគ្នារកមើល "កូនកាស" ដែលអណ្ដែតឡើងហើយរសាត់ឆ្ងាយពីខ្លួន។ បើអ្នកណារកឃើញមុនគេ និងចាប់ "កូនកាស" នោះបាន អ្នកនោះត្រូវដេញញៀចស្លឹកត្រចៀកអ្នកទាំងអស់គ្នាដែលរកពុំឃើញ។ មុននឹងទៅដេញចាប់ញៀចស្លឹកត្រចៀកគេនោះ អ្នកបាន "កូនកាស" នោះគេស្រែកជាសញ្ញាថា "ញៀច!"។ ពេលនោះ បើអ្នកណាមុជទឹកទាន់ នោះគេត្រូវរួចខ្លួន អ្នកដេញញៀចមិនត្រូវញៀចគេទេ។ ល្បែងនេះជាល្បែងមួយសម្រាប់លេងកម្សាន្តសប្បាយ ជាពិសេសក្មេងៗជំនាន់មុនពេលដែលទៅឃ្វាលគោជុំគ្នា គេតែងតែលេងល្បែងនេះ។ ដែលល្បែងនេះបង្រៀនឲ្យយើងចេះហាត់ភ្នែកឲ្យរហ័ស ឲ្យវៃក្នុងការពិនិត្យរកវត្ថុផ្សេងៗ។ មិនតែប៉ុណ្ណោះ ល្បែងនេះក៏ជាកីឡាហែលទឹកផងដែរ ព្រោះវាជួយបង្រៀនយើងពីរបៀបនៃការហែលទឹកសម្រាប់អ្នកដែលមិនទាន់ចេះ។ បន្ថែមពីនេះ វាធ្វើឲ្យមានរាងកាយមាំមួន រហ័សរហួន និងមានប្រាជ្ញាវាងវៃក្នុងការធ្វើកិច្ចការអ្វីមួយ។ ល្បែងប្រជាប្រិយបានជួយផ្សព្វផ្សាយវប្បធម៌ទៅកាន់បរទេសឲ្យបានស្គាល់ និងរក្សាបាននូវល្បែងប្រជាប្រិយឲ្យក្មេងជំនាន់ក្រោយបានស្គាល់ និងលេងបន្តទៀតផង។